ការសម្រេចចិត្តរស់នៅជាមួយបងប្អូន ឬរស់នៅម្នាក់ឯង គឺជាជម្រើសសំខាន់មួយក្នុងជីវិត ហើយសុទ្ធតែមានគុណសម្បត្តិ និងគុណវិបត្តិរៀងៗខ្លួន។ ជម្រើសទាំងពីរនេះ អាចផ្ដល់នូវបទពិសោធន៍ខុសៗគ្នា អាស្រ័យលើបុគ្គលិកលក្ខណៈ ចំណូលចិត្ត និងស្ថានភាពជាក់ស្ដែងរបស់បុគ្គលម្នាក់ៗ។ ការរស់នៅជាមួយបងប្អូនអាចនាំមកនូវភាពកក់ក្ដៅ និងការគាំទ្រ ប៉ុន្តែក៏អាចបង្កជាជម្លោះ។ រីឯការរស់នៅម្នាក់ឯងវិញ ផ្ដល់នូវសេរីភាពពេញលេញ ប៉ុន្តែក៏អាចនាំមកនូវភាពឯកកោផងដែរ។ ការរស់នៅជាមួយបងប្អូនមានគុណសម្បត្តិជាច្រើន។ ដោយវាជួយ ពង្រឹងចំណងមិត្តភាព និងសាមគ្គីភាពក្នុងគ្រួសារ។ អ្នកអាច ចែករំលែកទុក្ខសោក និងសេចក្ដីរីករាយ ជាមួយគ្នា។ វាអាច ជួយកាត់បន្ថយបន្ទុកចំណាយ ដូចជាថ្លៃឈ្នួលផ្ទះ ថ្លៃទឹក ភ្លើង និងម្ហូបអាហារ។ ជាពិសេសមានប្រយោជន៍សម្រាប់អ្នកដែលទើបចាប់ផ្ដើមជីវិតការងារ។ អ្នកអាច មានគ្នាប្រឹក្សាយោបល់ ពេលជួបបញ្ហា។ វត្តមានបងប្អូនអាចជាកម្លាំងចិត្ត និងជាអ្នកគាំទ្រដ៏ល្អបំផុត។ អ្នកអាច ជួយមើលថែគ្នាទៅវិញទៅមក ជាពិសេសនៅពេលឈឺ ឬមានអាសន្ន។ ការរស់នៅជាមួយបងប្អូនអាច បង្កើតបរិយាកាសកក់ក្ដៅ និងមានភាពរស់រវើកក្នុងផ្ទះ។ អ្នកអាច ចែករំលែកកិច្ចការផ្ទះគ្នាធ្វើ ដែលធ្វើឲ្យការងារផ្ទះកាន់តែស្រាល។ វាជាឱកាសល្អក្នុងការ រៀនសូត្រពីគ្នាទៅវិញទៅមក ទាំងគំនិត និងបទពិសោធន៍ជីវិត។ ការរស់នៅជាមួយបងប្អូនអាច បង្រៀនយើងពីការអត់ធ្មត់ និងការយោគយល់។ ទោះជាយ៉ាងនេះក្ដី ការរស់នៅជាមួយបងប្អូនក៏មានគុណវិបត្តិមួយចំនួន ដោយវាអាចកាត់បន្ថយភាពឯកជនរបស់អ្នក។ ហើយអ្នកក៏ប្រហែលជាមិនមានកន្លែងផ្ទាល់ខ្លួនគ្រប់គ្រាន់ឡើយ។ វាអាចបង្កជាជម្លោះជុំវិញបញ្ហាតូចតាច ដូចជាការសម្អាតផ្ទះ ការប្រើប្រាស់សម្ភារៈរួមគ្នា ឬទម្លាប់ប្រចាំថ្ងៃ។ ដោយសារម្នាក់ៗមានទម្លាប់ និងចំណូលចិត្តរៀងៗខ្លួន វាអាចពិបាកក្នុងការសម្របសម្រួល។ លើសពីនេះ អ្នកអាចនឹងខ្វះឯករាជ្យភាពក្នុងការសម្រេចចិត្ត និងអាចមានការយល់ច្រឡំគ្នា ប្រសិនបើមានការប្រាស្រ័យទាក់ទងគ្នាមិនបានល្អ។ គុណសម្បត្តិនៃការរស់នៅម្នាក់ឯងគឺ ការរស់នៅម្នាក់ឯងផ្ដល់នូវភាពឯករាជ្យភាពពេញលេញ។ មានសេរីភាពពេញលេញក្នុងការសម្រេចចិត្ត គ្រប់យ៉ាងដោយខ្លួនឯង។ អាចរៀបចំផ្ទះតាមចិត្ត ចម្អិនម្ហូបតាមចំណូលចិត្ត ឬទៅណាមកណាដោយមិនចាំបាច់សុំការអនុញ្ញាត។ អ្នកនឹងទទួលបាន ភាពឯកជនខ្ពស់ ហើយអាចមានពេលវេលាផ្ទាល់ខ្លួនច្រើនសម្រាប់គិត រៀនសូត្រ ឬសម្រាក។ វាជាឱកាសល្អដើម្បីអភិវឌ្ឍជំនាញរស់រានមានជីវិត ដូចជាការគ្រប់គ្រងការចំណាយ និងការដោះស្រាយបញ្ហាផ្ទាល់ខ្លួន។ វាជាឱកាសដ៏ល្អសម្រាប់ ស្គាល់ខ្លួនឯងកាន់តែច្បាស់។ ដោយអាចឲ្យអ្នកស្វែងយល់ពីចំណូលចិត្ត ពង្រឹងចំណុចខ្លាំង និងកែប្រែចំណុចខ្វះខាតរបស់ខ្លួន។ អាច រៀបចំកាលវិភាគផ្ទាល់ខ្លួន ដោយគ្មានការរំខាន ហើយជួយ បង្កើនទំនុកចិត្តលើខ្លួនឯង។ ជួយ អភិវឌ្ឍភាពជាអ្នកដឹកនាំ នៅក្នុងជីវិតផ្ទាល់ខ្លួនរបស់អ្នក។ ទោះជាយ៉ាងនេះក្ដី ការរស់នៅម្នាក់ឯងក៏មានគុណវិបត្តិមួយចំនួនដែរ។ ដោយនាំមកនូវ ភាពឯកកោ ជាពិសេសនៅពេលអ្នកមានអារម្មណ៍មិនល្អ ឬត្រូវការជំនួយ។ ការទទួលខុសត្រូវខ្ពស់លើការចំណាយទាំងអស់ ដោយមានថ្លៃឈ្នួលផ្ទះ ថ្លៃទឹក ភ្លើង និងម្ហូបអាហារ គឺជាបន្ទុករបស់អ្នកទាំងអស់។ ពេលជួបបញ្ហា អ្នកអាចនឹងខ្វះអ្នកប្រឹក្សាយោបល់ ហើយក្នុងករណីមានអាសន្ន ឬឈឺ អ្នកអាចនឹងគ្មានអ្នកមើលថែ។ ការរស់នៅម្នាក់ឯងក៏អាចកាត់បន្ថយឱកាសក្នុងការទំនាក់ទំនងសង្គមផងដែរ។